នៅក្នុងប្រទេសកម្ពុជាការទិញដី ឬគិតអំពីផ្ទះ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងជីវិតមនុស្សពេញវ័យ។ មនុស្សវ័យក្មេងជាច្រើនចាត់ទុកថា ការមានផ្ទះផ្ទាល់ខ្លួនគឹជាជោគជ័យនិងស្ថេរភាពមួយក្នុងជីវិត។ ប៉ុន្តែដោយសារតម្លៃដីកើនឡើង ធ្វើឱ្យមនុស្សជាច្រើនពិបាកក្នុងការទិញអចលនទ្រព្យ។ នៅភ្នំពេញ និងតំបន់ទីក្រុងផ្សេងៗ តម្លៃអចលនទ្រព្យបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។ ដោយហេតុនេះ មនុស្សពេញវ័យជាច្រើនត្រូវជួលផ្ទះជំនួសឱ្យការទិញផ្ទះផ្ទាល់ខ្លួនវិញ។ មនុស្សខ្លះជ្រើសរើសទិញដីនៅតាមជនបទ ពីព្រោះមានតម្លៃថោក និងមានទំហំធំជាង។ គ្រួសារជាច្រើនជម្រុញឱ្យកូនៗគីតអំពីការមានផ្ទះផ្ទាល់ខ្លួនតាំងពីគេនៅវ័យក្មេង។ នៅក្នុងវប្បធម៌ខ្មែរ ការមានផ្ទះបង្ហាញពីទំនួលខុសត្រូវ និងភាពពេញវ័យ។ វាក៏ផ្សាភ្ជាប់ជាមួយគំនិតនៃការចាប់ផ្ដើមគ្រួសារ និងលំនៅស្ថានស្ថិតស្ថេរផងដែរ។ គូស្វាមីភរិយាជាច្រើនសន្សំប្រាក់ រយៈពេលច្រើនឆ្នាំ មុននឹងអាចទិញដី ឬ សង់ផ្ទះបាន។ អ្នកខ្លះទៀតពឹងផ្អែកលើជំនួយពីគ្រួសារ ឬ ទទួលបានដីស្រាប់ពីឪពុកម្ដាយ។ ឥឡូវនេះ ធនាគារ និងស្ថាប័នឥណទានតូចៗ មានផ្ដល់កម្ចីសម្រាប់ទិញផ្ទះ ប៉ុន្តែអាចមានអត្រាការប្រាក់ខ្ពស់។ មនុស្សពេញវ័យខ្លះទៀតអាចនឹងភ័យខ្លាចក្នុងការខ្ចីប្រាក់ ពីព្រោះពួកគេបារម្ភអំពីបំណុលរយៈពេលវែង។ ចំពោះមនុស្សឯទៀត ការមានអចលនទ្រព្យផ្ទាល់ខ្លួនត្រូវបានមើលឃើញថាជាការធានាអះអាងចំពោះសុវត្ថិភាពរស់នៅនាពេលអនាគត។ ដីក្នុងប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាការវិនិយោគដ៏មានតម្លៃ ដែលអាចកើនឡើងជាបន្តបន្ទាប់។ មនុស្សពេញវ័យជាច្រើនដែលធ្វើការនៅក្រៅប្រទេស ផ្ញើប្រាក់មកប្រទេសខ្លួនវិញ ដើម្បីទិញដីឱ្យគ្រួសាររបស់ពួកគេ។ ជារឿយៗ ចំណាយក្នុងការសង់ផ្ទះ ជាការងាររួមគ្នារបស់គ្រួសារ ដែលមានសមាជិកជាច្រើនរួមចំណែក។ មនុស្សខ្លះចូលចិត្តផ្ទះឈើបែបប្រពៃណីខណៈដែលខ្លះទៀត ពេញចិត្តផ្ទះធ្វើពីបេតុងវិញ។ ជានិច្ចជាកាល រចនាបថផ្ទះនៅកម្ពុជា បង្ហាញពីស្ថានភាពសង្គម និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ ការមានផ្ទះផ្ទាល់ខ្លួន ធ្វើឱ្យមនុស្សពេញវ័យមានមោទនភាពចំពោះខ្លួនឯង។ ចាស់ៗតែងតែប្រាប់មនុស្សវ័យក្មេងជាងខ្លួនថា ដីមិនដែលបាត់បង់តម្លៃឡើយ។ ឪពុកម្ដាយយល់ឃើញថា ដីគឺជាទ្រព្យអចិន្ត្រៃយ៍ដែលអាចបន្សល់ទុកឱ្យកូនចៅបាន។ មនុស្សជាច្រើននៅទីក្រុង ជួបការលំបាកក្នុងការស្វែងរកដីដែលមានតម្លៃសមរម្យ ដោយសារការអភិវឌ្ឍទីក្រុងកាន់តែជឿនលឿនទៅមុខ។ ដីនៅតាមជនបទមានតម្លៃថោកជាង ប៉ុន្តែការធ្វើដំណើរគឺឆ្ងាយ ហើយឱកាសការងារតាមជនបទក៏នៅមានកម្រិតដែរ។ ចំពោះមនុស្សខ្លះ ការមានដីនៅស្រុកកំណើត ធ្វើឱ្យគេមានអារម្មណ៍កម្សាន្តចិត្ត និងរំឭកគេពីអតីកាល។ មនុស្សជាច្រើនយល់ថា ការសង់ផ្ទះមិនមែនសម្រាប់តែនៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពគ្រួសារមួយដែរ។ ការមានដី ឬផ្ទះផ្ទាល់ខ្លួនក៏បង្ហាញពីភាពឯករាជ្យ និងសមិទ្ធផលផ្ទាល់ខ្លួនផងដែរ។ បណ្ដាញសង្គមមានឥទ្ធិពលធ្វើឱ្យមនុស្សជាច្រើនចង់បានផ្ទះទំនើប ដូចដែលគេបានឃើញនៅលើអ៊ីនធឺណេត។ ទោះជាយ៉ាងណា មនុស្សខ្លះក៏បារម្ភថា ការគិតពីផ្ទះប្រណិតអាចបង្កជាសម្ពាធហិរញ្ញវត្ថុដែរ។ មនុស្សពេញវ័យខ្លះ ជ្រើសរើសផ្ទះតូច ដើម្បីការពារបរិស្ថាន និង សន្សំថវិកា។ សម្រាប់ប្រជាជនកម្ពុជា ការមានដី និងផ្ទះផ្ទាល់ខ្លួន នៅតែជាសុបិនដ៏សំខាន់បំផុតមួយក្នុងជីវិត។ វាតំណាងឱ្យស្ថេរភាព សេចក្ដីស្រឡាញ់ក្នុងគ្រួសារ និងសមិទ្ធផលដែលបន្តពីមួយជំនាន់ទៅមួយជំនាន់។